ប្រជាជនខ្មែរមានជំនឿទៅលើទេវតា ដោយបានធ្វើនូវរានទេវតាទុកសម្រាប់គោរពបូជាសុំសេចក្ដីសុខចម្រើនដល់ក្រុមគ្រួសារផងដែរ រានទេវតាខ្មែរបានគោរពប្រតិបត្តិតាំងពីបុរាណកាលមកម្ល៉េះ និងបានបន្តមកដល់បច្ចុប្បន្ន។ រានទេវតា ត្រូវបានគេស្គាល់ថាជាព្រះភូមិ គឺជាអាទិទេពឬវិញ្ញាណដែលថែរក្សាការពារដីធ្លី របងផ្ទះ និងបរិវេណជុំវិញផ្ទះ។ ការដែលខ្មែរមានជំនឿនេះ ព្រោះមានប្រភពចេញពីឥទ្ធិពលព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ចំពោះរានទេវតាឬព្រះភូមិ ជារឿយៗត្រូវបានសាងសង់ជារានតូចៗធ្វើពីឈើ ឬស៊ីម៉ង់ត៍មានដំបូលស្រួចៗ ស្រដៀងនឹងប្រាសាទខ្មែរតូចមួយឬផ្ទះតូចមួយ។ រាននេះត្រូវបានតាំងនៅខាងក្រៅផ្ទះ ក្នុងបរិវេណរបងផ្ទះនៅលើបង្គោលខ្ពស់បន្តិចដើម្បីឲ្យមានភាពស័ក្តិសិទ្ធិព្រមទាំងមានភាពស្អាតស្អំជានិច្ច។